ការរៀបចំមជ្ឈមណ្ឌលជម្លៀស ឬទីទួលសុវត្ថិភាពឱ្យមានលក្ខណៈបរិយាបន្ន ជាពិសេសការផ្ដោតលើការសម្របសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើចលនា គឺជាកិច្ចការអាទិភាពដ៏សំខាន់បំផុត ដើម្បីធានាថា មនុស្សចាស់ដែលជាក្រុមងាយរងគ្រោះបំផុត ទទួលបាននូវការការពារប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពពិតប្រាកដ។ ដោយសារវ័យជរាតែងតែមកជាមួយការថយចុះនូវកម្លាំងកាយ និងភាពរហ័សរហួន មនុស្សចាស់ភាគច្រើនមានកម្រិតក្នុងការដើរហើរ ឬត្រូវពឹងផ្អែកទាំងស្រុងលើឧបករណ៍ជំនួយដូចជាឈើច្រត់ ឬរទេះរុញ។ ដែលចំណុចនេះតម្រូវឱ្យមានការគិតគូរជាយុទ្ធសាស្ត្រតាំងពីដំណាក់កាលរៀបចំផែនការដំបូង។ ស្ថានភាពនេះទាមទារឱ្យមានការរៀបចំទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន ដែលគិតគូរយ៉ាងហ្មត់ចត់អំពី ភាពងាយស្រួលក្នុងការចេញចូល។ ដើម្បីកាត់បន្ថយឧបសគ្គរារាំង និងបង្កើនលទ្ធភាពគ្រប់គ្រងខ្លួនឯងរបស់ពួកគាត់ ក្នុងកាលៈទេសៈដែលអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនមានភាពវឹកវរ និងខុសប្លែកពីផ្ទះសម្បែងធម្មតា។ នៅក្នុងការអនុវត្តជាក់ស្តែង មជ្ឈមណ្ឌលជម្លៀសដែលរៀបចំឡើងប្រកបដោយមេត្តាធម៌ ត្រូវតែធានាឱ្យមានការសាងសង់ផ្លូវជម្រាល ដែលមានកម្រិតជម្រាលសមស្របសម្រាប់រទេះរុញ និងមានភាពរឹងមាំគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ទម្ងន់។ លើសពីនេះ អាជ្ញាធរត្រូវធានាថាគ្រប់ផ្លូវដើរទាំងអស់នៅក្នុងទីទួលសុវត្ថិភាព មិនត្រូវមានឧបសគ្គរាយប៉ាយ ឬខ្សែភ្លើងរញ៉េរញ៉ៃដែលអាចបង្កឱ្យមានការជំពប់ដួលនោះឡើយ។ ព្រោះសូម្បីតែឧបសគ្គតូចតាច ក៏អាចក្លាយជាមហន្តរាយសម្រាប់មនុស្សដែលមានចលនាយឺតយ៉ាវ។ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយ គឺការកំណត់ទីតាំងស្នាក់នៅឱ្យមនុស្សចាស់បាននៅជាន់ផ្ទាល់ដីជានិច្ច និងស្ថិតនៅក្បែរមាត់ទ្វារចេញចូលបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើចលនា និងការទទួលជំនួយផ្សេងៗ។ ការរៀបចំឱ្យពួកគាត់ស្នាក់នៅក្បែរច្រកចេញចូល មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការចូលទៅប្រើប្រាស់សេវាសុខភាពបណ្ដោះអាសន្នប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាយន្តការសង្គ្រោះជីវិតដ៏សំខាន់ ក្នុងករណីដែលមានគ្រោះអាសន្នបន្ទាន់ណាមួយកើតឡើងជាយថាហេតុ ដែលទាមទារឱ្យមានការជម្លៀសជាលើកទីពីរ។ ក្នុងស្ថានភាពបែបនេះ មនុស្សចាស់ដែលស្ថិតនៅក្បែរច្រកចេញ នឹងមានឱកាសខ្ពស់ក្នុងការទទួលបានជំនួយជម្លៀសឱ្យបានឆាប់រហ័សបំផុត។ ដោយមិនចាំបាច់ឆ្លងកាត់ការកកស្ទះ ឬចំណាយពេលដើរឆ្ងាយ ដែលនាំឱ្យហួសពេលក្នុងការជួយសង្គ្រោះ។ នេះគឺជាការរៀបចំដែលផ្អែកលើការយល់ដឹងពីដែនកំណត់នៃរូបរាងកាយ និងតម្រូវការសុវត្ថិភាពជាចម្បង ក្នុងបំណងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ជាយថាហេតុឱ្យមកនៅកម្រិតទាបបំផុត។ ទន្ទឹមនឹងការសម្របសម្រួលកន្លែងស្នាក់នៅ ការរៀបចំបង្គន់អនាម័យ ក៏ជាកត្តាចាំបាច់ដែលមិនអាចមើលរំលងបានឡើយ ដើម្បីការពារសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សចាស់។ បង្គន់អនាម័យនៅក្នុងទីទួលសុវត្ថិភាពត្រូវតែសាងសង់ឡើងដោយមានបំពាក់បង្កាន់ដៃកាន់ទប់ដែលរឹងមាំ និងមានកម្ពស់ត្រឹមត្រូវ។ ដើម្បីជួយឱ្យពួកគាត់អាចទប់ខ្លួន និងរក្សាលំនឹងបានក្នុងពេលប្រើប្រាស់ដោយខ្លួនឯង។ លើសពីនេះ ការធានាឱ្យមានពន្លឺគ្រប់គ្រាន់ជានិច្ច ទាំងក្នុង និងក្រៅបង្គន់ គឺជាវិធានការបង្ការគ្រោះថ្នាក់ដ៏សំខាន់ ព្រោះការដួល ឬការរអិលក្នុងបង្គន់អាចបណ្ដាលឱ្យមានការបាក់ឆ្អឹងត្រគាក ឬពិការភាពធ្ងន់ធ្ងរ។ ដែលធ្វើឱ្យស្ថានភាពរបស់មនុស្សចាស់កាន់តែដុនដាប និងពិបាកក្នុងការព្យាបាលនៅក្នុងកំឡុងពេលដែលប្រព័ន្ធសុខាភិបាលកំពុងមមាញឹកនឹងគ្រោះមហន្តរាយ។ ជារួមមក ការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគិតគូរពីមនុស្សចាស់ គឺជាការបង្ហាញពីគុណធម៌ និងការទទួលខុសត្រូវខ្ពស់បំផុតរបស់សហគមន៍ជាតិ។ នៅពេលដែលយើងលុបបំបាត់ឧបសគ្គផ្នែករូបវន្ត និងផ្ដល់នូវសម្ភារៈសម្របសម្រួលត្រឹមត្រូវ យើងមិនត្រឹមតែផ្ដល់នូវភាពងាយស្រួលដល់ការធ្វើចលនារបស់ពួកគាត់ប៉ុណ្ណោះទេ។ ប៉ុន្តែយើងក៏កំពុងជួយកាត់បន្ថយភាពភ័យខ្លាច និងបង្កើនភាពជឿជាក់ដល់មនុស្សចាស់ឱ្យមានអារម្មណ៍ថាកក់ក្ដៅ។ ការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិតនៃសំណង់ និងការរៀបចំទីកន្លែងនៅក្នុងមជ្ឈមណ្ឌលជម្លៀស គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយមួយដែលប្រកបដោយបរិយាបន្ន ពិតប្រាកដ និងធានាថាគ្មាននរណាម្នាក់ត្រូវរងទុក្ខបន្ថែមដោយសារតែការធ្វេសប្រហែសផ្នែកហេដ្ឋារចនាសម្ព័ន្ធឡើយ។ ការថែទាំសុខភាព និងការគ្រប់គ្រងឱសថសម្រាប់មនុស្សចាស់នៅក្នុងមជ្ឈមណ្ឌលជម្លៀស គឺជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៃកិច្ចការសង្គ្រោះ។ ព្រោះវ័យជរាតែងតែមកជាមួយនូវស្ថានភាពសុខភាពដ៏ផុយស្រួយ និងជំងឺរ៉ាំរ៉ៃដែលទាមទារការយកចិត្តទុកដាក់ជាប្រចាំ។ នៅក្នុងស្ថានភាពគ្រោះមហន្តរាយដ៏វឹកវរ មនុស្សចាស់ភាគច្រើនតែងតែមានការភ័យស្លន់ស្លោ។ ដែលជាហេតុធ្វើឱ្យពួកគាត់អាចនឹងភ្លេចយកតាមខ្លួននូវឱសថចាំបាច់ប្រចាំថ្ងៃ ឬឯកសារសុខភាពផ្សេងៗនៅពេលត្រូវជម្លៀសចេញពីផ្ទះសម្បែងភ្លាមៗ។ ស្ថានភាពនេះអាចបង្កជាហានិភ័យខ្ពស់បំផុតដល់អាយុជីវិត ប្រសិនបើមជ្ឈមណ្ឌលជម្លៀសមិនមានការត្រៀមលក្ខណៈជាមុនលើសេវាសុខភាពបឋម ដែលមានលក្ខណៈពិសេសសម្រាប់ឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់នោះឡើយ។ មជ្ឈមណ្ឌលជម្លៀសដែលប្រកបដោយប្រសិទ្ធភាព ត្រូវតែមានការចាត់តាំងក្រុមគ្រូពេទ្យ ឬបុគ្គលិកសុខាភិបាលឱ្យប្រចាំការជានិច្ច។ ដើម្បីតាមដានស្ថានភាពសុខភាពរបស់មនុស្សចាស់ឱ្យបានដិតដល់បំផុត ជាពិសេសគឺការពិនិត្យវាស់សម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។ សម្រាប់មនុស្សចាស់ដែលរស់នៅជាមួយជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម ការខកខានមិនបានប្រើប្រាស់ថ្នាំត្រឹមតែមួយរយៈពេលខ្លី បូករួមនឹងសម្ពាធផ្លូវចិត្តពីគ្រោះមហន្តរាយ អាចបណ្តាលឱ្យជំងឺរ៉ាំរ៉ៃទាំងនោះរើឡើងវិញយ៉ាងធ្ងន់ធ្ងរ។ ដែលអាចឈានទៅដល់ការដាច់សរសៃឈាមខួរក្បាល ឬសន្លប់បាត់បង់ស្មារតី។ ដូច្នេះ ការរៀបចំឱ្យមានឃ្លាំងឱសថបម្រុងសម្រាប់ជំងឺរ៉ាំរ៉ៃនៅក្នុងទីទួលសុវត្ថិភាព គឺជាវិធានការសង្គ្រោះជីវិតដែលមិនអាចខ្វះបាន។ ដើម្បីធានាថាពួកគាត់អាចបន្តការព្យាបាលបានទាន់ពេលវេលា ទោះបីជាគ្មានថ្នាំផ្ទាល់ខ្លួនតាមខ្លួនក៏ដោយ។ លើសពីការផ្ដល់ឱសថ និងការពិនិត្យសុខភាពរាងកាយ ការគិតគូរអំពី ជំនួយការផ្នែកចក្ខុ និងសោតវិញ្ញាណ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សចាស់ផងដែរ។ ជាទូទៅ មនុស្សចាស់ជាច្រើនពឹងផ្អែកទាំងស្រុងលើវ៉ែនតាភ្នែក ឬឧបករណ៍ជំនួយការស្ដាប់ ដើម្បីទាក់ទងជាមួយមនុស្សជុំវិញខ្លួន និងយល់ដឹងពីស្ថានភាពបរិស្ថាន។ នៅក្នុងកំឡុងពេលជម្លៀស ប្រសិនបើឧបករណ៍ទាំងនេះត្រូវបាត់បង់ ឬខូចខាត ពួកគាត់នឹងធ្លាក់ចូលក្នុងស្ថានភាព ពិការភាពបណ្ដោះអាសន្ន។ ដែលធ្វើឱ្យពួកគាត់មិនអាចទទួលព័ត៌មានសុវត្ថិភាព មិនអាចស្ដាប់ការណែនាំរបស់អាជ្ញាធរ និងមានការពិបាកក្នុងការធ្វើចលនា ដែលបង្កឱ្យមានអារម្មណ៍ភ័យខ្លាច និងឯកោខ្លាំងជាងមុន។ ដើម្បីដោះស្រាយបញ្ហានេះ មជ្ឈមណ្ឌលជម្លៀសគួរតែមានការត្រៀមបម្រុងនូវវ៉ែនតា កែវពង្រីកបណ្ដោះអាសន្ន ឬឧបករណ៍ជំនួយការស្ដាប់សាមញ្ញៗ ក៏ដូចជាការប្រើប្រាស់បច្ចេកទេសប្រកាសព័ត៌មានដែលងាយយល់ មានរូបភាពច្បាស់ៗ និងមានសម្លេងឮខ្លាំងគ្រប់គ្រាន់សម្រាប់ពួកគាត់។ ការធានាថាពួកគាត់នៅតែអាចមើលឃើញ និងស្ដាប់ឮច្បាស់ គឺជាការផ្ដល់អំណាចដល់ពួកគាត់ក្នុងការយល់ដឹងពីសុវត្ថិភាពខ្លួនឯង និងអាចចូលរួមក្នុងសកម្មភាពសង្គមក្នុងមជ្ឈមណ្ឌលជម្លៀសបានប្រសើរឡើង។ ការណ៍នេះជួយកាត់បន្ថយបន្ទុករបស់បុគ្គលិកសង្គ្រោះ ព្រោះមនុស្សចាស់ដែលយល់ដឹងពីព័ត៌មានច្បាស់លាស់ នឹងមានភាពម្ចាស់ការលើខ្លួនឯងបានច្រើនជាងមុន។ ជារួមមក ការយកចិត្តទុកដាក់លើការថែទាំសុខភាព និងការគ្រប់គ្រងឱសថយ៉ាងល្អិតល្អន់នៅក្នុងទីទួលសុវត្ថិភាព គឺជាការឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សធម៌ដែលសង្គមខ្មែរផ្តល់ឱ្យមនុស្សចាស់។ នៅពេលដែលយើងរៀបចំឱ្យមានសេវាសុខភាពដែលឆ្លើយតបនឹងជំងឺរ៉ាំរ៉ៃ និងការផ្ដល់ព័ត៌មានបានច្បាស់លាស់។ វាមិនត្រឹមតែជាការការពារអាយុជីវិតពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរក្សានូវគុណភាពជីវិតរបស់ពួកគាត់ក្នុងគ្រាអាសន្នផងដែរ។ ផែនការគ្រោះមហន្តរាយដែលគិតគូរដល់រាល់តម្រូវការសុខភាពរបស់មនុស្សចាស់ នឹងប្រែក្លាយមជ្ឈមណ្ឌលជម្លៀសឱ្យទៅជាជម្រកដ៏មានទំនុកចិត្ត និងជាទីកន្លែងដែលផ្តល់នូវភាពកក់ក្តៅពិតប្រាកដដល់អ្នកមានគុណរបស់យើង។ ការរៀបចំរបបអាហារ និងអាហារូបត្ថម្ភជាក់លាក់សម្រាប់មនុស្សចាស់នៅក្នុងមជ្ឈមណ្ឌលជម្លៀស គឺជាទិដ្ឋភាពគ្រឹះដែលកំណត់ពីលទ្ធភាពនៃការរស់រាន និងល្បឿននៃការស្តារសុខភាពរបស់ពួកគាត់ឡើងវិញ។ ជាទូទៅ ក្នុងស្ថានភាពអាសន្ន ការផ្តល់ស្បៀងអាហារច្រើនតែផ្តោតលើបរិមាណ និងភាពងាយស្រួលដូចជា មីកញ្ចប់ ត្រីខកំប៉ុង ឬអាហារស្ងួតៗ ដែលមានជាតិប្រៃ និងជាតិរក្សាគុណភាពខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សចាស់ដែលមជ្ឈដ្ឋានផ្ទៃក្នុងរាងកាយមានភាពប្រែប្រួលខ្លាំង របបអាហារប្រភេទនេះមិនត្រឹមតែមិនផ្តល់ជីវជាតិគ្រប់គ្រាន់ប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងអាចក្លាយជា ថ្នាំពុល ដែលធ្វើឱ្យស្ថានភាពជំងឺរ៉ាំរ៉ៃរបស់ពួកគាត់កាន់តែដុនដាបថែមទៀត។ ប្រព័ន្ធរំលាយអាហាររបស់មនុស្សចាស់មានការប្រែប្រួលខ្លាំង ដែលទាមទារឱ្យមានការរៀបចំ អាហារងាយរំលាយ ជាចាំបាច់បំផុត។ ដោយសារកម្លាំងទំពារចុះខ្សោយ និងសមត្ថភាពរបស់ក្រពះពោះវៀនក្នុងការស្រូបយកជីវជាតិមានកម្រិត អាហារដែលផ្តល់ជូនក្នុងមជ្ឈមណ្ឌលជម្លៀសគួរតែមានលក្ខណៈទន់ ឆ្អិនល្អ និងមានរសជាតិស្រាល។ ការចម្អិនអាហារដែលមិនមានជាតិហឹរ ឬជាតិខ្លាញ់ច្រើនហួសហេតុ ជួយការពារពួកគាត់ពីបញ្ហាចុកសៀតណែនពោះ ឬអាការៈរាគរូសដែលងាយនឹងធ្វើឱ្យពួកគាត់បាត់បង់កម្លាំងយ៉ាងឆាប់រហ័ស។ លើសពីនេះ ការកាត់បន្ថយជាតិប្រៃនៅក្នុងអាហារ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាម កុំឱ្យឡើងខ្ពស់ខុសប្រក្រតី ដែលជាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលក្នុងកំឡុងពេលដ៏តានតឹងនេះ។ ទន្ទឹមនឹងរបបអាហារ ការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ គឺជាបញ្ហាក្នុងជីវភាពរស់នៅ ដែលជារឿយៗត្រូវបានគេមើលរំលង។ មនុស្សចាស់ងាយនឹងរងគ្រោះដោយសារការខ្វះជាតិទឹកលឿនជាងយុវជន ដោយសារអារម្មណ៍ស្រេកទឹករបស់ពួកគាត់មានការថយចុះតាមវ័យ ដែលមានន័យថាពួកគាត់អាចនឹងខ្វះជាតិទឹកក្នុងខ្លួនយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនមានអារម្មណ៍ថាស្រេកទឹកឡើយ។ ការខ្វះជាតិទឹកចំពោះមនុស្សចាស់អាចនាំឱ្យមានអាការៈវង្វេងវង្វាន់ ខ្សោយតម្រងនោម និងធ្វើឱ្យឈាមខាប់ដែលបង្កជាបញ្ហាបេះដូង។ ដូច្នេះ ការធានាឱ្យមានទឹកផឹកដែលស្អាត និងមានសុវត្ថិភាពនៅកៀកបំផុតនឹងកន្លែងស្នាក់នៅរបស់ពួកគាត់ គឺជាកិច្ចការអាទិភាព។ ដើម្បីឱ្យពួកគាត់អាចពិសាទឹកបានតិចៗតែញឹកញាប់ ជាជាងការបង្ខំឱ្យពួកគាត់ដើរទៅរកប្រភពទឹកនៅឆ្ងាយ។ ក្រៅពីបរិមាណទឹក ការរៀបចំឱ្យមានភេសជ្ជៈបន្ថែមអេឡិចត្រូលីត ឬទឹកផ្លែឈើស្រស់ៗដែលមិនសូវមានជាតិស្ករ ក៏អាចជួយទប់ទល់នឹងការបាត់បង់ជាតិរ៉ែក្នុងរាងកាយបានយ៉ាងល្អផងដែរ។ ការដែលឱ្យមនុស្សចាស់ទទួលបានរបបអាហារដែលសមស្របតាមតម្រូវការជីវសាស្ត្រ មិនត្រឹមតែជួយរក្សាថាមពលរាងកាយពួកគាត់ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយឱ្យស្មារតីរបស់ពួកគាត់មានភាពនឹងនរ និងកាត់បន្ថយភាពតានតឹងបានយ៉ាងច្រើន។ មជ្ឈមណ្ឌលជម្លៀសដែលគិតគូរដល់អាហារូបត្ថម្ភជាក់លាក់របស់មនុស្សចាស់ គឺជាមជ្ឈមណ្ឌលដែលផ្តល់នូវការថែទាំប្រកបដោយមេត្តាធម៌ និងការយល់ដឹងពីគុណតម្លៃនៃជីវិតយ៉ាងពិតប្រាកដ។ ជារួមមក ការរៀបចំស្បៀងអាហារដែលគិតគូរដល់មនុស្សចាស់ គឺជាសញ្ញាណនៃប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយដែលមានលក្ខណៈវិទ្យាសាស្ត្រ និងមនុស្សធម៌។ នៅពេលដែលយើងផ្តល់អាហារដែលទន់ ងាយរំលាយ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ យើងមិនត្រឹមតែចិញ្ចឹមក្រពះរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងពង្រឹង ភាពធន់ ផ្នែកសុខភាពរបស់ពួកគាត់ផងដែរ។ ដើម្បីឱ្យពួកគាត់មានលទ្ធភាពឆ្លងកាត់គ្រាលំបាកនេះដោយសុវត្ថិភាពបំផុត។ ការវិនិយោគលើរបបអាហារត្រឹមត្រូវចំពោះមនុស្សចាស់ នឹងជួយកាត់បន្ថយអត្រាមរណភាព និងបន្ទុកនៃការព្យាបាលជំងឺបន្ទាប់បន្សំផ្សេងៗដែលកើតឡើងក្នុងកំឡុងពេលជម្លៀស។ ការគាំទ្រផ្នែកផ្លូវចិត្ត និងសង្គមសម្រាប់មនុស្សចាស់នៅក្នុងមជ្ឈមណ្ឌលជម្លៀស គឺជាទិដ្ឋភាពដែលបង្កប់នូវគុណតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅបំផុត។ ព្រោះវិបត្តិដែលកើតឡើងចំពោះពួកគាត់មិនមែនមានត្រឹមតែការខូចខាតទ្រព្យសម្បត្តិរូបវន្តប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការបាត់បង់សន្តិសុខផ្លូវចិត្តដែលពួកគាត់បានកសាងពេញមួយជីវិត។ សម្រាប់មនុស្សចាស់ ផ្ទះមិនមែនគ្រាន់តែជាទីជម្រកសម្រាប់ជ្រកកោននោះទេ។ ប៉ុន្តែវាគឺជាឃ្លាំងនៃអនុស្សាវរីយ៍ និងជាកន្លែងដែលពួកគាត់មានអារម្មណ៍ថាមានអំណាចលើការរស់នៅរបស់ខ្លួន។ នៅពេលដែលត្រូវបង្ខំចិត្តបោះបង់ផ្ទះសម្បែងមកស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសដែលមានសភាពអ៊ូអរ។ ពួកគាត់ងាយនឹងរងគ្រោះដោយសារ វិបត្តិផ្លូវចិត្តស្រួចស្រាវ ដែលអាចនាំឱ្យមានអាការៈវង្វេងវង្វាន់ ភ័យស្លន់ស្លោ និងបាត់បង់សេចក្តីសង្ឃឹមក្នុងជីវិត។ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តរបស់មនុស្សចាស់ក្នុងគ្រាអាសន្ន គឺ ការកាត់បន្ថយភាពឯកោ តាមរយៈការរៀបចំឱ្យមានការគាំទ្រផ្នែកសង្គមយ៉ាងជិតស្និទ្ធ។ នៅក្នុងមជ្ឈមណ្ឌលជម្លៀស អាជ្ញាធរ និងបុគ្គលិកសង្គ្រោះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឱ្យពួកគាត់បានស្នាក់នៅក្បែរសមាជិកគ្រួសារ ឬមិត្តភក្ដិរួមជំនាន់ដែលពួកគាត់ស្គាល់ និងទុកចិត្ត។ ការដែលមានអ្នកនៅក្បែរដើម្បីជជែកកម្សាន្ត រំលឹកពីអតីតកាល ឬគ្រាន់តែអង្គុយជាមួយគ្នា គឺជាឱសថដ៏វិសេសវិសាលក្នុងការផ្ដល់ភាពកក់ក្ដៅ និងកាត់បន្ថយអារម្មណ៍ថាខ្លួនត្រូវបានគេបោះបង់ចោល។ វត្តមានរបស់មនុស្សដែលពួកគាត់ធ្លាប់ស្គាល់ ជួយឱ្យពួកគាត់មានអារម្មណ៍ថាសហគមន៍នៅតែបន្តមានដង្ហើម ទោះបីជាស្ថិតក្នុងកាលៈទេសៈមហន្តរាយយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងការបង្កើតបរិយាកាសសង្គម មនុស្សចាស់ក៏ត្រូវការជាចាំបាច់នូវ បរិយាកាសស្ងប់ស្ងាត់ ដើម្បីរក្សាតុល្យភាពស្មារតីផងដែរ។ មជ្ឈមណ្ឌលជម្លៀសជារឿយៗតែងតែមានសម្លេងរំខានខ្លាំងពីសម្លេងយានយន្ត ការប្រកាសព័ត៌មាន ឬការលេងកម្សាន្តរបស់កុមារ ដែលសម្លេងទាំងអស់នេះអាចបង្កឱ្យមនុស្សចាស់មានភាពតានតឹង កើនឡើងនូវភាពស្ត្រេស និងពិបាកក្នុងការសម្រាកឱ្យបានគ្រប់គ្រាន់។ ការរៀបចំតំបន់សម្រាកដាច់ដោយឡែកសម្រាប់មនុស្សចាស់ ដែលមានសម្លេងរំខានតិច និងមានខ្យល់អាកាសចេញចូលបានល្អ គឺជាការគិតគូរដល់តម្រូវការជីវសាស្ត្រនៃប្រព័ន្ធប្រសាទរបស់ពួកគាត់។ ភាពស្ងប់ស្ងាត់ជួយឱ្យពួកគាត់មានពេលវេលាក្នុងការតាំងសមាធិ ឬសម្រួលអារម្មណ៍ឱ្យមានភាពនឹងនរឡើងវិញ ដែលជាកត្តាកំណត់យ៉ាងសំខាន់ក្នុងការបង្ការជំងឺផ្លូវចិត្តរ៉ាំរ៉ៃបន្ទាប់ពីគ្រោះមហន្តរាយ។ លើសពីនេះ ការអនុញ្ញាតឱ្យពួកគាត់មានចំណែកក្នុងការជួយកិច្ចការស្រាលៗនៅក្នុងមជ្ឈមណ្ឌលជម្លៀស ដូចជាការជួយមើលក្មេងៗ ឬការផ្ដល់យោបល់លើការរៀបចំម្ហូបអាហារ ក៏ជាផ្នែកមួយនៃការគាំទ្រផ្លូវចិត្តផងដែរ។ ការណ៍នេះជួយឱ្យពួកគាត់មានអារម្មណ៍ថា ខ្លួននៅតែមានតម្លៃ និងជាបង្គោលគ្រឹះនៃចំណេះដឹងសម្រាប់សហគមន៍ ដែលជួយកាត់បន្ថយអារម្មណ៍ថាខ្លួនជាបន្ទុករបស់អ្នកដទៃ។ ការគាំទ្រផ្លូវចិត្តដែលល្អបំផុត គឺជាការផ្ដល់នូវបរិយាកាសដែលពួកគាត់អាចរក្សាបាននូវសេចក្តីថ្លៃថ្នូរ ការគោរព និងការយល់ចិត្តពីមនុស្សជុំវិញខ្លួន។ ជារួមមក ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត និងតម្រូវការសង្គមរបស់មនុស្សចាស់ គឺជាសញ្ញាណនៃភាពជឿនលឿននៃប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយដែលប្រកបដោយមេត្តាធម៌។ នៅពេលដែលយើងកាត់បន្ថយភាពឯកោ និងផ្ដល់នូវកន្លែងសម្រាកដ៏ស្ងប់ស្ងាត់ យើងមិនត្រឹមតែជួយឱ្យពួកគាត់ឆ្លងកាត់គ្រាអាសន្នដោយសុវត្ថិភាពប៉ុណ្ណោះទេ។ ប៉ុន្តែយើងក៏កំពុងជួយការពារនូវស្មារតី និងឆន្ទៈរស់នៅរបស់ពួកគាត់ឱ្យនៅមានភាពរឹងមាំជានិច្ច។ ការវិនិយោគលើការថែទាំផ្លូវចិត្តចំពោះបុព្វការីជន គឺជាការរក្សានូវអត្តសញ្ញាណនៃសង្គមខ្មែរ ដែលតែងតែផ្ដល់តម្លៃខ្ពស់បំផុតដល់មនុស្សចាស់ មិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ។